នៅក្នុងសង្គមខ្មែរ ពិធីប្រទានពរនិងសុំសិរីមង្គលគឺជាផ្នែកមួយដ៏សំខាន់នៃជំនឿនិងវប្បធម៌ ដែលឆ្លុះបញ្ចាំងពីការគោរពព្រះពុទ្ធសាសនានិងអ្នកមានគុណ។ ពិធីទាំងនេះត្រូវបានអនុវត្តឡើងដើម្បីនាំមកនូវសេចក្ដីសុខ សំណាងល្អ និងលើករាសីដល់បុគ្គលនិងក្រុមគ្រួសារ។ ការធ្វើចង្ហាន់ប្រគេនព្រះសង្ឃ គឺជាទង្វើនៃការធ្វើបុណ្យទានដ៏មានអត្ថន័យជ្រាលជ្រៅបំផុតមួយក្នុងព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។ ពិធីនេះបង្ហាញពីសទ្ធាជ្រះថ្លា និងការគោរពរបស់ពុទ្ធបរិស័ទចំពោះព្រះសង្ឃដែលជាអ្នកបួសប្រតិបត្តិធម៌។ នៅក្នុងជំនឿព្រះពុទ្ធសាសនានៅកម្ពុជា ការប្រគេនចង្ហាន់ដល់ព្រះសង្ឃ គឺជាទង្វើមួយដែលគេជឿថាជួយបង្កើនបុណ្យកុសលយ៉ាងធំធេង។ ពុទ្ធបរិស័ទមានជំនឿថា បុណ្យកុសលដែលបានសាងនេះនឹងនាំមកនូវសេចក្ដីសុខផ្លូវចិត្តក្នុងបច្ចុប្បន្ន និងសេចក្ដីចម្រើនរុងរឿងក្នុងជីវិតនាពេលអនាគត។ វាជាការបង្ហាញនូវសទ្ធាជ្រះថ្លា និងជាការបណ្ដុះនូវចិត្តសប្បុរសក្នុងការជួយទ្រទ្រង់ព្រះពុទ្ធសាសនា។ ចំណែកឯនៅក្នុងពិធីធ្វើចង្ហាន់ប្រគេនព្រះសង្ឃវិញ ពុទ្ធបរិស័ទតែងមានជំនឿយ៉ាងមុតមាំក្នុងការឧទ្ទិសផលបុណ្យដែលខ្លួនបានធ្វើជូនទៅដល់ញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋានទៅហើយ។ គោលបំណងសំខាន់គឺដើម្បីឲ្យពួកគាត់បានទទួលយកផលបុណ្យនេះ ហើយបានទៅកាន់សុគតិភព ឬទីឋានល្អ។ ទង្វើនេះមិនត្រឹមតែបង្ហាញពីជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការដឹងគុណចំពោះបុព្វការីជនដែលបានចិញ្ចឹមបីបាច់ថែរក្សាយើងតាំងពីតូចមក។ យោងតាមទស្សនៈព្រះពុទ្ធសាសនា ការធ្វើបុណ្យទាននៅជាតិនេះ គឺជាការរៀបចំស្បៀងបច្ច័យសម្រាប់ជាតិខាងមុខឲ្យបានសុខចម្រើន។ គេជឿថារាល់អំពើល្អដែលបានសាងក្នុងបច្ចុប្បន្នជាតិនេះ នឹងក្លាយជាកម្លាំងផលបុណ្យដែលតាមទៅឃំគ្រង និងទ្រទ្រង់ជីវិតនៅជាតិក្រោយៗ ឲ្យជួបតែសេចក្តីសុខ សិរីមង្គល និងភាពចម្រើនរុងរឿង។ ការប្រគេនចង្ហាន់ដល់ព្រះសង្ឃមិនត្រឹមតែជាការសាងបុណ្យកុសលផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកិច្ចការដ៏សំខាន់ក្នុងការជួយទ្រទ្រង់ដល់ជីវិតរស់នៅរបស់ព្រះសង្ឃផងដែរ។ ព្រះសង្ឃជាអ្នកបួសប្រតិបត្តិធម៌ ហើយលោកគ្មានមុខរបរផ្ទាល់ខ្លួនសម្រាប់ចិញ្ចឹមជីវិតឡើយ។ ដូច្នេះ ការផ្គត់ផ្គង់ចង្ហាន់ពីពុទ្ធបរិស័ទ គឺជាមធ្យោបាយដ៏ចាំបាច់មួយដើម្បីឲ្យព្រះសង្ឃមានលទ្ធភាពបន្តរក្សាព្រះធម៌វិន័យរបស់ព្រះពុទ្ធឲ្យគង់វង្សនៅលើលោកនេះសម្រាប់មនុស្សជំនាន់ក្រោយៗ។ ការធ្វើចង្ហាន់ប្រគេនព្រះសង្ឃអាចធ្វើទៅបានពីរបែបសំខាន់ៗទៅតាមកាលៈទេសៈ និងបំណងប្រាថ្នារបស់ពុទ្ធបរិស័ទ។ ពុទ្ធបរិស័ទអាចរៀបចំចង្ហាន់ផ្សេងៗដូចជាបបរ នំចំណី ឬអាហារឆ្ងាញ់ៗយកទៅប្រគេនព្រះសង្ឃដោយផ្ទាល់នៅវត្ត។ ជាទូទៅ ការប្រគេននេះធ្វើឡើងនៅពេលព្រឹកព្រលឹម ឬពេលថ្ងៃត្រង់មុនម៉ោង ១២ ដែលជាពេលដែលព្រះសង្ឃនៅតែអាចឆាន់បានតាមវិន័យ។ ក្នុងឱកាសពិធីបុណ្យសំខាន់ៗ ដូចជាបុណ្យខួបកំណើត បុណ្យបច្ច័យបួន បុណ្យឡើងផ្ទះថ្មី ឬបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌជាដើម គ្រួសារអាចនិមន្តព្រះសង្ឃចាប់ពី៣អង្គឡើងទៅមកឆាន់នៅគេហដ្ឋាន។ មុននឹងប្រគេនចង្ហាន់ ព្រះសង្ឃតែងសូត្រធម៌នមស្ការ និងប្រសិទ្ធពរជ័យដល់ម្ចាស់បុណ្យជាមុនសិន ដើម្បីនាំមកនូវសិរីមង្គល។ ការធ្វើចង្ហាន់ប្រគេនព្រះសង្ឃ គឺជាទង្វើដែលបង្ហាញពីទឹកចិត្តជ្រះថ្លា មិនមែនជាការបង្ខិតបង្ខំនោះទេ ហើយផលនៃបុណ្យក៏អាស្រ័យលើចេតនាបរិសុទ្ធរបស់អ្នកធ្វើបុណ្យផងដែរ។ ការស្រោចទឹកសុំពរជ័យគឺជាប្រពៃណីមួយដ៏សំខាន់ក្នុងសង្គមខ្មែរ ដែលគេតែងប្រារព្ធឡើងដើម្បីសុំសិរីមង្គល និងបណ្ដេញឧបទ្រពចង្រៃផ្សេងៗពីខ្លួន។ ពិធីនេះបង្ហាញពីជំនឿដ៏មុតមាំលើថាមពលនៃពរជ័យដែលបានមកពីប្រភពដ៏ពិសិដ្ឋ ឬពីអ្នកមានគុណ។ ការស្រោចទឹកពីព្រះសង្ឃ គឺជាពិធីមួយដ៏ពេញនិយមដែលពុទ្ធបរិស័ទតែងទៅរកព្រះសង្ឃដើម្បីលើករាសី បណ្ដេញឧបទ្រពចង្រៃទាំងឡាយ និងសុំសេចក្តីសុខ។ ព្រះសង្ឃនឹងប្រើប្រាស់ទឹកមន្តដែលបានសូត្រធម៌ប្រសិទ្ធពររួចមកស្រោចទៅលើអ្នកទទួលពរ។ ទឹកមន្តនេះត្រូវបានគេជឿថាមានឫទ្ធិបារមីអាចជម្រះនូវអពមង្គលទាំងឡាយឲ្យឃ្លាតឆ្ងាយ បន្សល់ទុកតែសេចក្ដីសុខនិងសិរីមង្គល។ ជាទូទៅ ពិធីនេះត្រូវបានធ្វើឡើងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬពេលមានអារម្មណ៍ថាមិនសូវស្រួលខ្លួន មានរឿងមិនល្អកើតឡើងជាដើម។ ការស្រោចទឹកពីឪពុកម្ដាយ ជីដូនជីតា ឬអ្នកមានគុណគឺជាពិធីដ៏មានអត្ថន័យជ្រាលជ្រៅមួយដែលកូនចៅបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលមានគុណចំពោះខ្លួន។ ក្នុងឱកាសសំខាន់ៗ ដូចជាពិធីមង្គលការ បុណ្យចូលឆ្នាំថ្មី ឬពេលចេញទៅរកស៊ីឆ្ងាយ កូនចៅតែងលុតជង្គង់សុំទឹកប្រទានពរពីពួកគាត់។ ការទទួលទឹកប្រទានពរពីអ្នកមានគុណត្រូវបានគេចាត់ទុកថាជាពរជ័យដ៏មានបារមីខ្លាំងពូកែបំផុត។ នេះក៏ព្រោះតែពរជ័យនោះកើតចេញពីចិត្តបរិសុទ្ធ និងក្តីស្រឡាញ់ពិតប្រាកដដែលមិនអាចកាត់ថ្លៃបាន។ គេជឿថាពរជ័យនេះអាចជួយការពារពីគ្រោះថ្នាក់ និងផ្តល់កម្លាំងចិត្តដ៏អស្ចារ្យដល់អ្នកទទួលពរឲ្យសម្រេចរាល់កិច្ចការទាំងឡាយ។ ពិធីនិមន្តព្រះសង្ឃមកសូត្រធម៌លើករាសី គឺជាប្រពៃណីដ៏សំខាន់មួយក្នុងសង្គមខ្មែរ ដែលពុទ្ធបរិស័ទតែងរៀបចំឡើងក្នុងគោលបំណងសុំសេចក្តីសុខ សិរីមង្គល និងបណ្ដេញឧបទ្រពចង្រៃផ្សេងៗចេញពីខ្លួន និងគ្រួសារ។ ជាទូទៅ ពិធីនេះត្រូវបានរៀបចំនៅតាមគេហដ្ឋាន ឬទីកន្លែងណាដែលមានការជួបជុំគ្រួសារឬសាច់ញាតិ។ ម្ចាស់ផ្ទះនឹងរៀបចំរានបាយសី ផ្កាភ្ញី ទៀនធូប និងគ្រឿងរណ្ដាប់ផ្សេងៗយ៉ាងល្អិតល្អន់។ ការនិមន្តព្រះសង្ឃជាច្រើនអង្គ ជាទូទៅចាប់ពី ៣, ៥, ៧, ឬ ៩ អង្គ មកសូត្រធម៌ជ័យមានដូចជាធម៌បរិត្ត ឬធ្វើធម៌ការពារ, ធម៌សេចក្ដីសុខ, ធម៌លើករាសី, និងធម៌ជ័យមង្គល គឺជាបេះដូងនៃពិធីនេះ។ គេជឿថាសំឡេងធម៌ដ៏ពីរោះនិងបរិសុទ្ធដែលព្រះសង្ឃបានសូត្រនោះ នឹងជួយបណ្ដេញអពមង្គល ឬបិសាចអាក្រក់ទាំងឡាយឲ្យឃ្លាតឆ្ងាយព្រមទាំងនាំមកនូវសិរីមង្គល សំណាងល្អ និងលើករាសីដល់ម្ចាស់ផ្ទះនិងក្រុមគ្រួសារឲ្យជួបតែសេចក្ដីសុខសាន្តត្រជាក់ត្រជុំ។ លើសពីនេះ វត្តមានរបស់ព្រះសង្ឃក៏នាំមកនូវភាពស្ងប់ស្ងាត់ផ្លូវចិត្ត និងពង្រឹងជំនឿសាសនាដល់ពុទ្ធបរិស័ទផងដែរ។ ការចងអំបោះសីមា ឬដែលប្រជាជនខ្មែរនិយមហៅថាអំបោះឆៅ គឺជាពិធីមួយដ៏សំខាន់ដែលជាផ្នែកមួយនៃពិធីបុណ្យផ្សេងៗក្នុងព្រះពុទ្ធសាសនា។ ពិធីនេះជាទូទៅត្រូវបានធ្វើឡើងក្រោយពេលព្រះសង្ឃបានសូត្រធម៌ ឬប្រទានពរជ័យរួចរាល់។ ក្នុងពិធីនេះ ព្រះសង្ឃនឹងយកអំបោះដែលបានសូត្របន់ស្រន់ហើយនោះមកចងនៅកដៃរបស់អ្នកទទួលពរ។ អំបោះនេះមិនមែនជាអំបោះធម្មតាទេ តែជាអំបោះដែលគេជឿថាមានឫទ្ធិអានុភាពដោយសារការសូត្រធម៌បរិសុទ្ធរបស់ព្រះសង្ឃ។ ការចងអំបោះសីមាត្រូវបានគេជឿថាមានតួនាទីជាគ្រឿងការពារដ៏ពូកែ។ ពុទ្ធបរិស័ទមានជំនឿថា អំបោះនេះអាចជួយបណ្ដេញឧបទ្រពចង្រៃ គ្រោះកាច បិសាចអាក្រក់ និងអំពើអាក្រក់ផ្សេងៗឲ្យឃ្លាតឆ្ងាយពីខ្លួនអ្នកចង។ នេះផ្អែកលើជំនឿថា អំបោះដែលបានសូត្រដោយព្រះសង្ឃគឺមានឫទ្ធិអានុភាពការពារ។ ក្រៅពីតួនាទីជាគ្រឿងការពារ អំបោះសីមាក៏ត្រូវបានគេជឿថាមានអានុភាពជួយនាំមកនូវសិរីមង្គល សេចក្ដីសុខសាន្ត ភាពចម្រើនរុងរឿង និងសំណាងល្អដល់អ្នកដែលបានចងផងដែរ។ ពុទ្ធបរិស័ទមានជំនឿថាអំបោះនេះនឹងទាក់ទាញនូវរឿងល្អៗ និងភាពជោគជ័យឲ្យចូលមកក្នុងជីវិត។ ក្រៅពីអត្ថន័យការពារ និងនាំសិរីមង្គល អំបោះសីមាក៏អាចតំណាងឲ្យការចងចាំនូវគុណធម៌ផងដែរ។ វាជាការរំឭកដល់អ្នកចងអំពីការប្ដេជ្ញាចិត្តធ្វើអំពើល្អ ឬការរក្សានូវសេចក្ដីសន្យាដែលបានធ្វើក្នុងពិធីបុណ្យនោះ។ ចំណងដែលជាប់នៅកដៃ អត្ថន័យនេះក៏ជួយឲ្យមនុស្សចងចាំនូវសីលធម៌ និងការប្រកាន់ខ្ជាប់នូវអំពើល្អជានិច្ច។ ក្រៅពីអត្ថន័យការពារ និងការប្តេជ្ញាចិត្ត អំបោះសីមាក៏ជានិមិត្តរូបនៃចំណងដ៏ពិសិដ្ឋមួយរវាងព្រះសង្ឃដែលជាអ្នកបួសប្រតិបត្តិធម៌ និងពុទ្ធបរិស័ទដែលជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនា។ ទំនាក់ទំនងនេះគឺជាសសរទ្រូងដ៏រឹងមាំមួយសម្រាប់ការបន្តគង់វង្សនៃព្រះធម៌វិន័យនៅលើលោក។ ជាទូទៅ អ្នកដែលបានចងអំបោះសីមានឹងរក្សាទុកវានៅកដៃរហូតដល់វាដាច់ដោយខ្លួនឯង។ គេជឿថាការដាច់អំបោះសីមាពីដៃជាសញ្ញាល្អ ដែលបញ្ជាក់ថាពរជ័យបានជ្រាបចូលពេញខ្លួនហើយ។ ពិធីសាសនាដែលបានរៀបរាប់ខាងលើមិនត្រឹមតែជាផ្នែកមួយនៃជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីតម្លៃវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរផងដែរ។ ពិធីទាំងនេះឆ្លុះបញ្ចាំងពីការគោរពចំពោះព្រះពុទ្ធសាសនា ការដឹងគុណចំពោះបុព្វការីជន និងការប្រកាន់ខ្ជាប់នូវទម្លាប់ល្អៗដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយរាប់ពាន់ឆ្នាំមកហើយ។